នំបត់ធ្វើពីម្សៅអង្ករដំណើបមានគ្រឿងផ្សំុដូចជាប្រេងឆា ម្រេច ខ្ទិះដូង ស្ករស អំបិល សណ្តែកបាយ ស្លឹកខ្ទឹម និងស្លឹកចេក។ គ្រឿងផ្សំសម្រាប់ធ្វើស្នូលមានដូចជា សណ្តែកបាយ ស្ករសអំបិល ម្រេច ប្រេងឆា និងស្លឹកខ្ទឹម។ ចំពោះវិធីធ្វើ ជាដំបូង លាងសណ្តែកបាយឱ្យស្អាតរួចដាក់ត្រាំរយៈពេល ១ទៅ២ម៉ោងបន្ទាប់មកដាក់ចំហុយឬស្ងោរឱ្យឆ្អិន។ យកស្លឹកចេកហាលថ្ងៃឱ្យស្រពាប់សិន ដើម្បីឱ្យទន់ងាយប្រើបន្តិច បន្ទាប់មកជូតឱ្យស្អាតហើយកាត់ជារាងមូលតាមទំហំដែលត្រូវការសម្រាប់ប្រើប្រាស់វេចនំ។ ដាក់ប្រេងឆាជាមួយស្លឹកខ្ទឹមឆាឱ្យឈ្ងុយបន្តិចសិន រួចដាក់សណ្តែក ស្ករស អំបិល និងម្រេចចូលច្របល់ចូលគ្នានិងសង្កត់ឱ្យសណ្តែកស្អិតជាប់គ្នា រួចទុកឱ្យត្រជាក់ចាំពូតជាដុំតូចៗ។ បន្ទាប់មកលាយម្សៅអង្ករដំណើប ស្ករស អំបិលជាមួយនឹងខ្ទិះដូងចូលគ្នាឱ្យសព្វ។ រួចបេះម្សៅមួយដុំតូចមកសង្កត់ឱ្យសំប៉ែត រួចដាក់ស្នូលចូលខ្ចប់ឱ្យជិត ហើយយកទៅជ្រលក់ក្នុងប្រេង បន្ទាប់មកយកដាក់លើស្លឹកចេកហើយបត់ស្លឹកចេកខ្ចប់ឱ្យជិត ដោយបត់ពីឆ្វេងទៅស្តាំ ពីលើទៅក្រោម។ ដាក់ដាំទឹកឱ្យពុះសិន បន្ទាប់មកយកនំដាក់ចំហុយ ហើយប្រោះទឹកបន្តិចលើផ្ទៃនំមុនចំហុយ ហើយចំហុយរយៈពេលប្រហែល ៣០ នាទីរហូតដល់នំឆ្អិន។